ញាំម្កាក់ត្រីឆ្អើរ គឺជាមុខម្ហូបដ៏ពេញនិយមមួយរបស់ខ្មែរ ដែលមានរសជាតិជូរ ហឹរ ផ្អែម ប្រៃ លាយឡំគ្នា។ រសជាតិដ៏ប្លែកនេះបានមកពីការផ្សំគ្នារវាងម្កាក់ សាច់ត្រីឆ្អើរ និងគ្រឿងផ្សំផ្សេងៗទៀត។ ខាងក្រោមនេះជារបៀបធ្វើញាំម្កាក់ត្រីឆ្អើរដ៏ងាយស្រួល និងរហ័សសម្រាប់ទទួលទាននៅផ្ទះ។ គ្រឿងផ្សំដែលត្រូវត្រៀមមានដូចជាផ្លែម្កាក់ស្រស់ ចំនួន ៥ ទៅ ១០ ផ្លែ ត្រីឆ្អើរ ១ ចង្កាក់ ខ្ទឹមស ម្ទេសស្រស់ ១ សណ្ដែកដីលីង ២ ស្លាបព្រាបាយ ទឹកត្រី ស្ករស ក្រូចឆ្មារ ម្សៅស៊ុប និង ជីថ្ពាល់ត្រី។ របៀបធ្វើត្រូវចិតសំបកម្កាក់ឱ្យស្អាត រួចយកទៅហាន់ជាចំណិតស្តើងៗ។ រួចបន្ទាប់មកយកត្រីឆ្អើរមកបេះយកតែសាច់ ហើយយកទៅលីងលើភ្លើងបន្តិច។ ហើយយើងត្រូវបុកខ្ទឹមស និងម្ទេសបញ្ចូលគ្នាឱ្យបានម៉ដ្ឋល្អ។ នៅពេលបុកខ្ទឹមស និង ម្ទេសចូលគ្នារួចរាល់ហើយយើងត្រូវធ្វើទឹកត្រីសម្រាប់ញាំយើងត្រូវយកខ្ទឹមស ម្ទេសដែរបុកនោះដាក់ចូលក្នុងចានធំមួយលាយជាមួយទឺកត្រី ស្ករ ម្សៅស៊ុប ក្រូចឆ្មាកូរចូលគ្នាឱ្យសព្វ។ នៅពេលធ្វើទឹកត្រីសម្រាប់ញាំរួចហើយយើងដាក់ត្រីឆ្អើរចូលទឹកញាំកូរឱ្យចូលជាតិ រួចទើបដាក់ម្កាក់ចូល។ ភ្លក្សមើលរសជាតិដែរអ្នកចង់បានហើយ យើងបន្ថែមសណ្តែកដី និង ជីថ្ពាល់ត្រី រួចកូរម្ដងទៀតរួចដួសដាក់ចានជាការស្រេច។ ពេលដួសដាក់ចាន កុំភ្លេចដាក់ម្ទេសដែលយើងហាន់ជាសរសៃៗ ដើម្បីបន្ថែមសោភ័ណភាព។ មុខម្ហូបញាំម្កាក់ត្រីឆ្អើរនេះ អាចបរិភោគជាមួយបាយក្តៅៗក៏បាន ឬនំបញ្ចុកក៏បាន។ រសជាតិជូរ ហឹរ ផ្អែម ប្រៃ របស់វាពិតជាអាចធ្វើឱ្យអ្នកជាប់ចិត្តក្នុងការទទួលទាន។